អំពើហិង្សាក្នុងគ្រួសារ គឺជាបញ្ហាដ៏រសើប និងធ្ងន់ធ្ងរមួយ ដែលតម្រូវឲ្យមានការដោះស្រាយប្រកបដោយការប្រុងប្រយ័ត្ន និងវិជ្ជាជីវៈ។ នៅកម្ពុជា ករណីអំពើហិង្សាក្នុងគ្រួសារត្រូវបានការពារជាផ្លូវការតាមរយៈ “ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ” ឆ្នាំ ២០០៥។ ច្បាប់នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការផ្ដល់ការការពារដល់ជនរងគ្រោះ និងចាត់វិធានការទៅលើអ្នកប្រព្រឹត្ត។ ហើយប៉ូលិសត្រូវមានតួនាទីដោយទទួលយកការរាយការណ៍ទាំងអស់ ដែលប្រជាពលរដ្ឋបានរាយការណ៍មក។ មិនថាជនរងគ្រោះមានឋានៈជាអ្នកមាន ឬអ្នកក្រីក្រឡើយ អាជ្ញាធរត្រូវតែទទួលយករបាយការណ៍ទាំងអស់ដោយស្មើភាពគ្នា និងមិនប្រកាន់បក្ខពួក។ ប៉ូលិសត្រូវធ្វើការដោះស្រាយករណីអំពើហិង្សាក្នុងគ្រួសាដោយមានភាពប្រុងប្រយ័ត្តខ្ពស់។ ប៉ូលិសត្រូវមានការយោគយល់ដឹង ពីគោរពសិទ្ធិជនរងគ្រោះ និងរក្សាការសម្ងាត់ ។ បន្ថែមពីនេះ ក៏ត្រូវជៀសវាងការថ្កោលទោស ឬបន្ទោសទៅលើជនរងគ្រោះ។ ហើយការធ្វើបែបនេះ ជួយឲ្យជនរងគ្រោះមានភាពជឿជាក់ក្នុងការផ្ដល់ព័ត៌មាន។ ឯដំណើរការសម្ភាសន៍ និងវិធានការបឋម គឺត្រូវសម្ភាសន៍ជនរងគ្រោះដោយមានភាពឯកជន។ ដើម្បីឲ្យជនរងគ្រោះមានអារម្មណ៍ថាសុវត្ថិភាព និងហ៊ាននិយាយការពិត ការសម្ភាសន៍គួរតែធ្វើឡើងដោយសម្ងាត់ ដោយគ្មានវត្តមានអ្នកប្រព្រឹត្ត ឬអ្នកដទៃពាក់ព័ន្ធ។ ការសម្ភាសន៍ដោយមន្ត្រីប៉ូលិសដែលមានភេទដូចគ្នាជាមួយជនរងគ្រោះ អាចជួយឲ្យជនរងគ្រោះមានអារម្មណ៍កក់ក្ដៅ និងងាយស្រួលក្នុងការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន។ វិធានការបឋមរួមមានការបំបែកជនរងគ្រោះចេញពីអ្នកប្រព្រឹត្ត ដែលការធ្វើបែបនេះជាគោលដៅចម្បង ដើម្បីធានាសុវត្ថិភាពជនរងគ្រោះ។ ការផ្ដល់ជំនួយ និងការចាត់វិធានការផ្លូវច្បាប់ ដូចជា យកជនរងគ្រោះទៅផ្ញើនឹងអង្គការ។ ឬយកជនរងគ្រោះទៅដាក់នៅកន្លែងសេវាសង្គមផ្សេងៗ ដែលមានទីជម្រកបណ្ដោះអាសន្ន ការប្រឹក្សាយោបល់ផ្លូវចិត្ត ជំនួយច្បាប់ និងការគាំទ្រផ្សេងៗ។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនមានបណ្ដាញ និងបទពិសោធន៍ក្នុងការជួយជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារផងដែរ។ ហើយអ្នកប្រព្រឹត្តអំពើហិង្សាអាចត្រូវបានចាប់ខ្លួន និងស៊ើបអង្កេត: ដោយផ្អែកលើភស្ដុតាង ឬភស្តុតាងដែលបានប្រមូល។ ប៉ូលិសអាចធ្វើការចាប់ខ្លួនអ្នកប្រព្រឹត្ត និងបន្តការស៊ើបអង្កេតតាមនីតិវិធីច្បាប់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ តួនាទីរបស់មន្ត្រីមូលដ្ឋាន ដូចជាមេភូមិ មេឃុំ អាចជាអ្នកសម្របសម្រួលក្នុងករណីជាច្រើនផងដែរ ដោយមន្ត្រីមូលដ្ឋានជាអ្នកដំបូងដែលទទួលព័ត៌មានអំពីអំពើហិង្សាក្នុងគ្រួសារ។ ពួកគេអាចដើរតួជាអ្នកសម្របសម្រួលដំបូង និងបញ្ជូនករណីទៅអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើចាំបាច់។ ការចូលរួមរបស់ពួកគេមានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹង និងជួយជនរងគ្រោះក្នុងសហគមន៍។ ការដោះស្រាយអំពើហិង្សាក្នុងគ្រួសារតម្រូវឲ្យមានការសហការគ្នារវាងអាជ្ញាធរពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងមូល។ ហើយវាជួយបង្កើនការយល់ដឹង និងជួយជនរងគ្រោះក្នុងសហគមន៍ផងដែរ។ មានតែតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងសង្គមមួយដែលគ្មានអំពើហិង្សា និងធានាសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ សរុបមក ការដោះស្រាយអំពើហិង្សាក្នុងគ្រួសារតម្រូវឲ្យមានការសហការគ្នា។ វាទាមទារការសហការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងមូល។